សំឡេងម៉ាស៊ីនម៉ូតូចាប់ផ្ដើមលាន់ឮរំពងពេញដងផ្លូវតាំងពីម៉ោង ៥ ព្រឹក។ ពន្លឺព្រះអាទិត្យពណ៌មាសចាំងជះលើកំពូលវិមានឯករាជ្យនៅពេលយានយន្តដំបូងៗចាប់ផ្ដើមចរាចរ។ អ្នកលក់ដូរតាមចិញ្ចើមថ្នល់ប្រញាប់ប្រញាល់រៀបចំឥវ៉ាន់ដើម្បីទទួលភ្ញៀវដែលធ្វើដំណើរទៅធ្វើការ។ កម្មករសំណង់ជិះរថយន្តកែច្នៃជាក្រុមៗសំដៅទៅកាន់ការដ្ឋាននានាក្នុងក្រុង។ ខ្យល់អាកាសពេលព្រលឹមនៅមានភាពស្រស់ថ្លាបន្តិច មុនពេលផ្សែងឡានម៉ូតូចាប់ផ្ដើមគ្របដណ្ដប់។ ភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេទឹកដោះគោទឹកកក ជាមិត្តដ៏ល្អសម្រាប់អ្នកបើកបរតាក់ស៊ី។ ផ្លូវចាប់ផ្ដើមមានភាពអ៊ូអរខ្លាំងដោយសារអ្នកដំណើរមកពីតំបន់ជាយក្រុង។ អាវរងា និងស្រោមដៃត្រូវបានពាក់យ៉ាងជិតដើម្បីការពារកម្ដៅថ្ងៃដែលនឹងមកដល់។ ភ្លើងស្តុបពណ៌ក្រហមហាក់ដូចជាមានរយៈពេលយូរជាងធម្មតានៅម៉ោងប្រញាប់។ សំឡេងស៊ីផ្លេឡានម៉ូតូដេញគ្នាវឹកវរនៅម្ដុំស្ពានអាកាស ៧ មករា។ ការជិះវ៉ាជែងគ្នានៅតាមចន្លោះឡានធំៗជាទិដ្ឋភាពគ្រោះថ្នាក់ដែលគេតែងឃើញជារឿយៗ។ កង់បីឥណ្ឌារាប់រយគ្រឿងតម្រង់ជួរគ្នាដឹកភ្ញៀវឆ្លងកាត់តំបន់នានា។ ផ្សែងពុលពណ៌ខ្មៅភាយចេញពីបំពង់ស៊ីម៉ាំងឡានដឹកទំនិញចាស់ៗធ្វើឱ្យអ្នកដំណើរពិបាកដកដង្ហើម។ ម៉ាស់ការពារធូលីជាសម្ភារៈចាំបាច់បំផុតសម្រាប់អ្នកជិះម៉ូតូគ្រប់រូប។ ទឹកមុខមមាញឹករបស់អ្នករុញរទេះលក់ដូរបង្ហាញពីការតស៊ូក្នុងចរាចរណ៍ដ៏ណែនណាន់។ ការស្ទះចរាចរណ៍នៅម្ដុំច្រមុះជ្រូកក្បាលថ្នល់តែងតែធ្វើឱ្យអ្នកធ្វើដំណើរយឺតម៉ោងការងារ។ សម្រែកហៅភ្ញៀវរបស់អ្នករត់តាក់ស៊ីនៅតាមបេនឡានបង្កើតជាសូរសព្ទអ៊ូអរមិនចេះចប់។ គំនូសសញ្ញាចរាចរណ៍ខ្លះត្រូវបានមើលរំលងដោយសារការប្រញាប់ប្រញាល់ពេក។ ក្មេងៗសិស្សសាលាអង្គុយលើកែបម៉ូតូពីមុខឪពុកម្ដាយទាំងងងុយដេក។ កាបូបស្ពាយធំៗដាក់នៅចន្លោះជើងអ្នកបើកបរម៉ូតូដើម្បីសម្រាលទម្ងន់។ ការឈប់ទិញបាយកញ្ចប់តាមផ្លូវជាជម្រើសដ៏លឿនសម្រាប់អាហារពេលព្រឹក។ និស្សិតសាកលវិទ្យាល័យនិយមជិះរថយន្តក្រុងដើម្បីសន្សំថវិកា និងមានផាសុកភាព។ ការស្ដាប់តន្ត្រីតាមរយៈកាសត្រចៀកជួយកាត់បន្ថយភាពធុញថប់ពេលស្ទះផ្លូវ។ មួកសុវត្ថិភាពដែលមានពណ៌ចម្រុះតម្រៀបគ្នាដូចស្រមោចនៅលើដងវិថី។ ការជជែកគ្នាពីឡានមួយទៅម៉ូតូមួយទៀតកើតមានឡើងនៅពេលឈប់ស្ដុបយូរពេក។ កន្សែងជូតមុខតូចៗត្រូវបានប្រើដើម្បីជូតញើស និងធូលីដី។ ការមើលរឿង ឬព័ត៌មានតាមទូរស័ព្ទជួយឱ្យអ្នកជិះឡានក្រុងបំភ្លេចការធ្វើដំណើរដ៏យូរ។ សម្លៀកបំពាក់ឯកសណ្ឋានការងារត្រូវបិទបាំងដោយអាវក្រៅដើម្បីការពារភាពកខ្វក់។ បុគ្គលិកដឹកជញ្ជូនអាហារជិះម៉ូតូក្នុងល្បឿនលឿនដើម្បីឱ្យទាន់ចិត្តអតិថិជន។ ប្រអប់ដឹកឥវ៉ាន់ពណ៌បៃតង ផ្កាឈូក និងលឿង បង្កើតជាពណ៌ចម្រុះនៅលើផ្លូវ។ ការតថ្លៃតម្លៃឈ្នួលឡាននៅតែជាវប្បធម៌សន្ទនានៅតាមចំណតដដែល។ រថយន្តដឹកទំនិញខ្នាតតូចចេញចូលតាមច្រកឌឿងហែមតូចៗយ៉ាងស្ទាត់ជំនាញ។ អ្នកដឹកទឹកសុទ្ធមមាញឹកលើកធុងទឹកដាក់តាមផ្ទះល្វែង និងក្រុមហ៊ុន។ ការប្រើប្រាស់ឡានអគ្គិសនីចាប់ផ្ដើមកើនឡើងគួរឱ្យកត់សម្គាល់ក្នុងក្រុងភ្នំពេញ។ ស្ថានីយប្រេងឥន្ធនៈក្លាយជាកន្លែងសម្រាកបណ្ដោះអាសន្នរបស់អ្នកបើកបរផ្លូវឆ្ងាយ។ ការត្រួតពិនិត្យឯកសារយានយន្តដោយសមត្ថកិច្ចជួយពង្រឹងច្បាប់ចរាចរណ៍។ រថយន្តសង្គ្រោះបន្ទាន់ខំប្រឹងបើកបរញែកហ្វូងមនុស្សដើម្បីសង្គ្រោះជីវិត។ ជំនន់ទឹកភ្លៀងនៅពេលល្ងាចធ្វើឱ្យការធ្វើដំណើរជួបការលំបាកទ្វេដង។ ការលិចទឹកតាមដងផ្លូវខ្លះបង្ខំឱ្យអ្នកជិះម៉ូតូត្រូវបណ្ដើរយានយន្តដោយសាររលត់ម៉ាស៊ីន។ ភក់ និងទឹកដក់តាមចិញ្ចើមថ្នល់បាញ់ស្រោចលើអ្នកដំណើរដែលមិនប្រុងប្រយ័ត្ន។ កម្ដៅថ្ងៃនាពេលថ្ងៃត្រង់ហាក់ដូចជាចង់រលាយកៅស៊ូថ្នល់។ ម្លប់ឈើតាមមហាវិថីជាទីតាំងដ៏ល្អសម្រាប់សម្រាកពីកម្ដៅថ្ងៃ។ ធូលីដីពីការដ្ឋានសាងសង់ផ្លូវ ហោះប៉ះភ្នែកអ្នកដំណើរដែលមិនពាក់វ៉ែនតា។ ខ្សែភ្លើងរញ៉េរញ៉ៃនៅតាមដងផ្លូវខ្លះបង្កជាក្តីបារម្ភដល់អ្នកធ្វើដំណើរពេលភ្លៀងខ្យល់ខ្លាំង។ សម្រាមដែលហូរតាមទឹកភ្លៀងស្ទះមាត់លូធ្វើឱ្យទឹកស្រកយឺតនៅតាមផ្លូវ។ ការជួសជុលផ្លូវនៅម៉ោងមមាញឹកបង្កឱ្យមានការកកស្ទះវែងអន្លាយ។ ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មធំៗទាក់ទាញភ្នែកអ្នកដំណើរនៅតាមស្តុបនានា។ ស្ពានអាកាសថ្មីៗជួយសម្រួលដល់លំហូរនៃចរាចរណ៍នៅតាមចំណុចប្រសព្វធំៗ។ ផ្លូវក្រោមដីផ្ដល់ជម្រើសថ្មីសម្រាប់អ្នកដែលចង់ជៀសវាងភ្លើងស្តុប។ រថយន្តទំនើបៗតម្លៃថ្លៃបង្ហាញពីភាពរីកចម្រើននៃជីវភាពប្រជាជនក្នុងក្រុង។ សួនច្បារមាត់ទន្លេជាកន្លែងដែលអ្នកដំណើរចូលចិត្តបង្អង់ល្បឿនដើម្បីទទួលបានខ្យល់អាកាស។ ការរៀបចំចិញ្ចើមថ្នល់ឱ្យមានរបៀបរៀបរយជួយឱ្យអ្នកថ្មើរជើងដើរបានស្រួល។ វត្តមាននៃឡានក្រុងទំនើបៗធ្វើឱ្យក្រុងភ្នំពេញមើលទៅមានសណ្ដាប់ធ្នាប់ជាងមុន។ ការដាំដើមឈើបន្ថែមតាមបណ្តោយផ្លូវជាតិជួយកាត់បន្ថយកម្ដៅ។ សំណង់អគារខ្ពស់ៗបាំងពន្លឺថ្ងៃបង្កើតជាស្រមោលត្រជាក់ដល់អ្នកធ្វើដំណើរខាងក្រោម។ ចំណតរថយន្តតាមផ្សារទំនើបមានភាពមមាញឹកខ្លាំងនៅថ្ងៃចុងសប្តាហ៍។ មេឃពណ៌លឿងទុំនាពេលព្រលប់ជាសញ្ញានៃការបញ្ចប់ការងារប្រចាំថ្ងៃ។ លំហូរយានយន្តចេញពីកណ្ដាលក្រុងទៅកាន់ជាយក្រុងមើលទៅដូចជាខ្សែទឹកពណ៌មាស។ ផ្សាររាត្រីចាប់ផ្ដើមអ៊ូអរដោយសារអ្នកដំណើរចូលទិញម្ហូបអាហារត្រឡប់ទៅផ្ទះ។ ក្លិនសាច់អាំងតាមចិញ្ចើមថ្នល់ទាក់ទាញចិត្តអ្នកធ្វើដំណើរដែលកំពុងឃ្លាន។ ការហាត់ប្រាណនៅតាមសួនច្បារសាធារណៈជាទម្លាប់ក្រោយចេញពីធ្វើការ។ ពន្លឺភ្លើងចម្រុះពណ៌ពីអគារនានាចាប់ផ្ដើមបំភ្លឺទីក្រុងឱ្យមានសម្រស់ត្រកាល។ ការណាត់ជួបមិត្តភក្ដិនៅតាមហាងកាហ្វេជួយរំសាយភាពហត់នឿយពីការធ្វើដំណើរ។ ចរាចរណ៍នៅកន្លែងខ្លះមានភាពស្មុគស្មាញបំផុតនាពេលល្ងាច។ ការរង់ចាំឡានក្រុងនៅពេលយប់ផ្ដល់នូវអារម្មណ៍ម្យ៉ាងដ៏ប្លែក និងស្ងប់ស្ងាត់។ ផ្លូវពោរពេញដោយយានយន្តនាំមនុស្សទៅកាន់តំបន់កម្សាន្ត។ ការជួយគ្រាហ៍ចាស់ជរាឆ្លងថ្នល់បង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់អ្នកដំណើរ។ ការឈប់ឱ្យអ្នកថ្មើរជើងឆ្លងកាត់នៅលើគំនូសសញ្ញាពណ៌សជាទង្វើគួរឱ្យសរសើរ។ ស្នាមញញឹមរបស់អ្នករត់កង់បីពេលទទួលបានប្រាក់កម្រៃលើសបន្តិចបន្តួច។ ការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកពេលមានការប៉ះទង្គិចស្រាលៗជួយកាត់បន្ថយជម្លោះ។ សំឡេងវិទ្យុដែលចាក់ផ្សាយព័ត៌មានចរាចរណ៍ជួយឱ្យអ្នកបើកបរដឹងពីស្ថានភាពផ្លូវ។ ការពាក់មួកសុវត្ថិភាពត្រឹមត្រូវជួយការពារជីវិត និងជាគំរូល្អដល់ក្មេងៗ។ ការមិនប្រើប្រាស់ទូរស័ព្ទដៃពេលបើកបរជួយបង្កើនសុវត្ថិភាពដល់អ្នកដទៃ។ ទីក្រុងភ្នំពេញមិនដែលដេកលក់ឡើយ ដោយសារមានអ្នកដំណើរគ្រប់ពេល ២៤ ម៉ោង។ ការធ្វើដំណើរប្រចាំថ្ងៃគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រជីវិតរបស់អ្នករស់នៅក្នុងក្រុង។ សេចក្ដីសុខនៃការបានត្រឡប់ទៅដល់ផ្ទះជួបជុំគ្រួសារ គឺជាគោលដៅចុងក្រោយនៃរាល់ការធ្វើដំណើរ។